បាយដំណើបខ្មែរយើងតែងយកធ្វើក្រឡានដែលជានំបង្អែមខ្មែរមួយប្រភេទដែលពេញនិយមខ្លាំងរហូតមក។ គ្រឿងផ្សំសម្រាប់ធ្វើក្រឡានមាន អង្ករដំណើប ខ្ទិះដូងនិងកាកសាច់ដូង សាច់ដូង សណ្ដែកខ្មៅដែលបានលីងរួចនិងត្រាំទឹកឱ្យរីក ស្ករស និងអំបិល។ ជាដំបូងយកអង្ករដែលបានត្រាំរួច លាយជាមួយស្ករស អំបិល រួចលាយជាមួយសាច់ដូង សណ្ដែកខ្មៅ និងខ្ទិះដូង។ បន្ទាប់មកទៀត យកសាច់ល្បាយដែលលាយរួចដាក់ចូលក្នុងបំពង់ឫស្សី រហូតពេញល្មមនិងយកកាកអំពៅបិទពីខាងលើ។ ក្រោយមកយកទៅដុតឬអាំងរហូតដល់ឆ្អិន និងជៀសវាងពីការឆេះខ្លោចជាការស្រេច។